ក្រៅពីប្រាសាទអង្គរដ៏ល្បីល្បាញ ដែលជាបេះដូងនៃចក្រភពខ្មែរ ប្រទេសកម្ពុជានៅមានប្រាសាទបុរាណជាច្រើនទៀតដែលលាក់ខ្លួនពាសពេញផ្ទៃប្រទេស។ ប្រាសាទទាំងនេះផ្តល់ជូននូវបទពិសោធន៍ប្លែក និងជាឱកាសដ៏ល្អដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរកាន់តែស៊ីជម្រៅ។ ការទៅទស្សនាប្រាសាទក្រៅតំបន់អង្គរអាចជាដំណើរផ្សងព្រេងពិតប្រាកដ ដែលនាំអ្នកទៅកាន់តំបន់ជនបទស្ងប់ស្ងាត់ និងបង្ហាញពីភាពស្រស់ស្អាតធម្មជាតិរបស់កម្ពុជា។ ប្រាសាទទាំងនេះមានលក្ខណៈពិសេសរៀងៗខ្លួន ឆ្លុះបញ្ចាំងពីស្ថាបត្យកម្ម និងរចនាបថសិល្បៈខុសៗគ្នានៃសម័យកាលនីមួយៗ។ អ្នកនឹងបានឃើញនូវចម្លាក់ដ៏វិចិត្រ លម្អដោយរឿងរ៉ាវទេវកថា និងជីវិតប្រចាំថ្ងៃរបស់បុព្វបុរសខ្មែរ។ ដំណើរទស្សនកិច្ចទៅកាន់ទីតាំងទាំងនេះក៏អាចជួយគាំទ្រដល់សហគមន៍មូលដ្ឋាន និងលើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាពផងដែរ។ ជាដំបូង គឺប្រាសាទបន្ទាយឆ្មារ គឺជាប្រាសាទដ៏ធំមួយដែលមានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ ភាគពាយព្យនៃប្រទេសកម្ពុជា។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី ១២ ដល់ដើមសតវត្សទី ១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញនៃចក្រភពខ្មែរ។ វាត្រូវបានគេស្គាល់ថាជាប្រាសាទមួយដែលមិនសូវមានភ្ញៀវទេសចរទៅទស្សនាច្រើនដូចអង្គរ ដែលធ្វើឲ្យវារក្សាបាននូវភាពស្ងប់ស្ងាត់ និងលក្ខណៈដើមរបស់វា។ លក្ខណៈពិសេសរបស់ប្រាសាទបន្ទាយឆ្មារគឺចម្លាក់ហោជាងរាងកង្ហារដ៏ធំ និងចម្លាក់ព្រះពោធិសត្វលោកេស្វរៈមានព្រះភក្ត្រជាច្រើន។ ជញ្ជាំងប្រាសាទមានឆ្លាក់ក្បាច់រឿងរ៉ាវអំពីសង្គ្រាម និងជីវិតប្រចាំថ្ងៃ។ ទោះបីជាប្រាសាទមួយចំនួនត្រូវបានបំផ្លាញដោយធម្មជាតិ និងមនុស្សក៏ដោយ ប្រាសាទបន្ទាយឆ្មារនៅតែរក្សាបាននូវភាពរុងរឿងរបស់ខ្លួន។ ការធ្វើដំណើរទៅកាន់បន្ទាយឆ្មារផ្តល់នូវបទពិសោធន៍ប្រកបដោយភាពសន្តិភាព និងការរៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរ។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់ស្វែងយល់ពីប្រាសាទបុរាណក្រៅពីតំបន់ទេសចរណ៍ដ៏មមាញឹក។ បន្ទាប់ទៀតគឺ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាក្រុមប្រាសាទបុរាណមួយ ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ធំ ភាគកណ្តាលនៃប្រទេសកម្ពុជា។ ហើយវាត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ ២០១៧។ ប្រាសាទទាំងនេះត្រូវបានកសាងឡើងតាំងពីសតវត្សទី ៧ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី ១ ដែលជាអធិរាជនៃនគរចេនឡា ដែលជាអាណាចក្រមុនសម័យអង្គរ។ សំបូរព្រៃគុកត្រូវបានគេចាត់ទុកថាជាអតីតរាជធានីបុរាណនៃចេនឡា ដែលមានឈ្មោះថាឦសានបុរៈ។ រចនាសម្ព័ន្ធប្រាសាទភាគច្រើនត្រូវបានសាងសង់ពីឥដ្ឋ ដែលបង្ហាញពីបច្ចេកទេសសាងសង់ដ៏ទំនើបនៅសម័យនោះ។ ប្រាសាទនៅទីនេះមានរាងមូល ឬរាងការ៉េ និងមានរចនាបថខុសប្លែកពីប្រាសាទសម័យអង្គរ។ ការទស្សនាសំបូរព្រៃគុកគឺដូចជាការធ្វើដំណើរត្រឡប់ទៅរកអតីតកាលដ៏ចំណាស់របស់កម្ពុជា។ វាជាកន្លែងដ៏សំខាន់សម្រាប់សិក្សាពីការវិវឌ្ឍនៃស្ថាបត្យកម្ម និងសិល្បៈខ្មែរមុនសម័យអង្គរ។ បរិវេណប្រាសាទត្រូវបានហ៊ុំព័ទ្ធដោយព្រៃឈើខៀវស្រងាត់ ដែលផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ និងស្រស់ស្រាយ។ ចុងក្រោយគឺ ប្រាសាទកោះកេរ គឺជាទីតាំងបុរាណវត្ថុមួយស្ថិតនៅខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា។ កោះកេរធ្លាប់ជាទីក្រុងរាជធានីរបស់ចក្រភពខ្មែរក្នុងរយៈពេលខ្លី គិតពីឆ្នាំ ៩២៨ ដល់ ៩៤៤ នៃគ.ស. ក្រោមរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៤។ លក្ខណៈពិសេសបំផុតរបស់កោះកេរគឺប្រាសាទពិសាទកូដ ជាសាជីជ្រុងប្រាំពីរជាន់ដ៏ធំសម្បើម ដែលមើលទៅដូចជាពីរ៉ាមីតរបស់ជនជាតិម៉ាយ៉ា។ ប្រាសាទកោះកេរមានប្រាសាទតូចៗជាច្រើនទៀតដែលរាយប៉ាយនៅជុំវិញ ដែលភាគច្រើននៅតែលាក់ខ្លួនក្នុងព្រៃជ្រៅ។ ការទស្សនាប្រាសាទកោះកេរផ្តល់ជូននូវបទពិសោធន៍ប្លែកពីគេ ដោយសារទំហំដ៏ធំធេង និងរចនាបថស្ថាបត្យកម្មដ៏អស្ចារ្យរបស់វា។ ការឡើងទៅលើកំពូលប្រាសាទពិសាទកូដផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃព្រៃឈើជុំវិញ។ ទីតាំងនេះត្រូវបានគេស្គាល់ថាជាកន្លែងដែលមិនទាន់ត្រូវបានរុករកយ៉ាងទូលំទូលាយ ដែលធ្វើឲ្យវានៅតែរក្សាបាននូវភាពអាថ៌កំបាំង និងភាពដើម។ ផ្លូវទៅកាន់កោះកេរមានលក្ខណៈល្អប្រសើរជាងមុនឥឡូវនេះ ដែលធ្វើឲ្យការធ្វើដំណើរកាន់តែងាយស្រួល។ ដើម្បីឲ្យការធ្វើដំណើរទស្សនាប្រាសាទបុរាណក្រៅពីតំបន់អង្គរប្រព្រឹត្តទៅដោយរលូន និងទទួលបានបទពិសោធន៍ល្អប្រសើរ អ្នកគួរពិចារណានូវគន្លឹះសំខាន់ៗមួយចំនួន។ ជាដំបូងត្រូវរៀបចំផែនការជាមុន ដោយសិក្សាអំពីទីតាំង ចម្ងាយ និងផ្លូវធ្វើដំណើរទៅកាន់ប្រាសាទនីមួយៗ។ ការជួលមគ្គុទ្ទេសក៍ទេសចរណ៍ គឺជារឿងសំខាន់ណាស់ ព្រោះពួកគេអាចផ្តល់នូវព័ត៌មានលម្អិតអំពីប្រវត្តិសាស្ត្រ សិល្បៈ និងរឿងព្រេងនានាដែលទាក់ទងនឹងប្រាសាទ។ មគ្គុទ្ទេសក៍ក៏អាចជួយសម្រួលដល់ការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងជាមួយអ្នកស្រុកផងដែរ។ ជ្រើសរើសមធ្យោបាយធ្វើដំណើរដែលសមស្រប ព្រោះផ្លូវទៅកាន់ប្រាសាទមួយចំនួនអាចមានលក្ខណៈលំបាក។ ស្លៀកពាក់ឲ្យបានសមរម្យ នៅពេលចូលទស្សនាទីសក្ការៈបូជា ដោយគ្របដណ្តប់ស្មា និងជង្គង់របស់អ្នក។ នេះមិនត្រឹមតែជាការគោរពប៉ុណ្ណោះទេ ថែមទាំងជួយការពារស្បែកពីកម្ដៅថ្ងៃទៀតផង។ កុំភ្លេចយកមួក វ៉ែនតាការពារកម្តៅថ្ងៃ ឡេការពារកម្ដៅថ្ងៃ និងថ្នាំបាញ់មូស ព្រោះទីតាំងប្រាសាទភាគច្រើនស្ថិតនៅកណ្តាលធម្មជាតិ។ ត្រៀមទឹកសម្រាប់ផឹកឲ្យបានគ្រប់គ្រាន់ ព្រោះអាកាសធាតុនៅកម្ពុជាមានកម្ដៅខ្លាំង ជាពិសេសនៅរដូវប្រាំង។ យកស្បែកជើងដែលស្រួលពាក់ និងអាចដើរបានច្រើនម៉ោង ព្រោះអ្នកនឹងត្រូវដើរច្រើនកន្លែង។ រក្សាអនាម័យជានិច្ច ដោយមិនបោះសំរាមពាសវាលពាសកាល ដើម្បីរក្សាភាពស្រស់ស្អាតនៃទីតាំងបុរាណទាំងនេះ។ ព្យាយាមធ្វើដំណើរនៅរដូវប្រាំង ព្រោះអាកាសធាតុត្រជាក់ និងមិនសូវមានភ្លៀងធ្លាក់ ធ្វើឲ្យការធ្វើដំណើរកាន់តែងាយស្រួល។